ល្បែងលាក់ធ្យូង គឺជាល្បែងប្រជាប្រិយខ្មែរដ៏ចំណាស់មួយ ដែលមិនត្រឹមតែជាសកម្មភាពកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃ បេតិកភណ្ឌវប្បធម៌អរូបី របស់កម្ពុជាផងដែរ។ ល្បែងនេះត្រូវបានលេងតាំងពីបុរាណកាលមក រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឬពេលជួបជុំបងប្អូនមិត្តភក្តិ។ វាក៏ឆ្លុះបញ្ចាំងពីភាពវៃឆ្លាត ការសាមគ្គីគ្នា និងរបៀបរស់នៅរបស់ប្រជាជនខ្មែរផងដែរ។ បើទោះបីជាគ្មានកំណត់ត្រាច្បាស់លាស់អំពីកាលបរិច្ឆេទនៃប្រភពដើមក៏ដោយ ក៏ល្បែងលាក់ធ្យូងត្រូវបានគេជឿជាក់ថាមានអាយុកាលរាប់សតវត្សរ៍មកហើយ។ វាបានបន្សល់ទុកពីដូនតាខ្មែរ និងជាមធ្យោបាយមួយក្នុងការបន្ធូរអារម្មណ៍ ពង្រឹងចំណងមិត្តភាព និងការអប់រំ។ ការលេងល្បែងលាក់ធ្យូងនេះ បានបន្ធូរអារម្មណ៍ ពីការនឿយហត់ក្រោយពីការងារកសិកម្ម។ ហើយបានពង្រឹងចំណងមិត្តភាព និងការសាមគ្គីគ្នាក្នុងសហគមន៍ទៀតផង។ ការលេងល្បែងនេះថែមទាំង ជាការអប់រំ ឲ្យចេះប្រើប្រាស់បញ្ញា ភាពប៉ិនប្រសប់ និងការសង្កេតផងដែរ។ ល្បែងលាក់ធ្យូងនេះ ជាល្បែងសម្រាប់ក្មេងប្រុសស្រីជំទង់ៗលេងកំសាន្តនៅពេលទំនេរ ភាគច្រើនគេលេងតែពេលថ្ងៃ។ ប៉ុន្តែការលេងល្បែងនេះ ត្រូវលេងដោយប្រុសសុទ្ធ ឬស្រីសុទ្ធ មិនអាចប្រុសផងស្រីផងលេងរួមគ្នានោះទេ។ ល្បែងនេះមានរបៀបលេងសាមញ្ញៗ ប៉ុន្តែទាមទារភាពវៃឆ្លាត និងការសហការជាក្រុម។ ល្បែងនេះតម្រូវឲ្យមានអ្នកលេង យ៉ាងតិច ៥នាក់ ឡើងទៅ។ ចំនួនអ្នកលេងកាន់តែច្រើន ល្បែងកាន់តែរីករាយ និងពិបាកទាយ។ គេត្រូវបែងចែកអ្នកលេងជា ពីរក្រុម គឺក្រុមអ្នកលាក់ធ្យូង និងក្រុមអ្នកស្វែងរកធ្យូង។ ក្រុមនីមួយៗគួរតែមានចំនួនសមាជិកប្រហាក់ប្រហែលគ្នា ដើម្បីធានាបាននូវភាពយុត្តិធម៌ និងភាពប្រកួតប្រជែង។ ការបែងចែកក្រុមដំបូង អាចធ្វើឡើងដោយការចាប់ឆ្នោត ឬការព្រមព្រៀងគ្នា។ ចំពោះកន្លែងលេង គេត្រូវជ្រើសរើស ទីវាលធំទូលាយ ដែលមានដីទន់ ឬងាយស្រួលជីក ដូចជានៅទីធ្លាវត្ត ទីធ្លាផ្ទះ ឬវាលស្រែស្ងួត។ ជាទីកន្លែងដែលមិនមានវត្ថុរាយប៉ាយច្រើនពេក ដែលអាចបង្កការលំបាកក្នុងការរកធ្យូង។ ហើយធ្យូងដែលយកមកលេងត្រូវមានទំហំល្មម ងាយស្រួលកាន់ និងកប់ ឬអាចប្រើដុំថ្មតូច ឬវត្ថុតូចផ្សេងទៀតជំនួសក៏បាន។ មុននឹងលេង គេត្រូវឲ្យមនុស្ស២នាក់ អង្គុយសណ្តូកជើងទាំងពីរ ជាជួរទន្ទឹមគ្នា និងផ្កាប់បាតដៃ ឬ ក្តោបដៃទាំងពីរ ដាក់លើក្បាលជង្គង់។ នៅពេលចាប់ផ្ដើមលេងល្បែងនេះ ត្រូវផ្ដល់វេនឲ្យក្រុមលាក់ធ្យូងជាអ្នកលេងមុនសិន។ ក្រុមលាក់ធ្យូងត្រូវនាំគ្នា ដើរចេញឲ្យឆ្ងាយបន្តិច ពីក្រុមអ្នករកធ្យូង ដោយទៅកាន់ទីតាំងដែលខ្លួនអង្គុយលាក់ធ្យូង។ អ្នកឯទៀតដែលចូលរួមលេង ដោយគេចាត់ម្នាក់ជាអ្នកទាយ និងម្នាក់ទៀតកាន់ធ្យូងរឹង ១ដុំតូចល្មម ឬដុំក្រួសក៏បាន ដើរចាប់បើកបាត់ដៃ របស់អ្នកអង្គុយក្តោបដៃលើក្បាលជង្គង់នោះ ផ្អឹបៗ លាក់ៗ។ ហើយធ្វើដូចជាបម្រុងនឹងដាក់ធ្យូងទៅបាតដៃអ្នកទាំងនោះ រួចដាក់ធ្យូងនោះទៅក្នុងដៃនរណាម្នាក់ ក្នុងចំណោមពីរនាក់ហ្នឹងយ៉ាងរហ័ស បន្ទាប់មកឲ្យអ្នកទាយ ចាំទាយ។ កាលណាគេដាក់ធ្យូងរួចហើយ អ្នកទាយ ក៏ទាយថា ធ្យូងនៅក្នុងដៃអ្នកនេះ ថាចំឈ្មោះអ្នកអង្គុយមួយណា ដែលខ្លួនយល់ថាធ្យូងនៅក្នុងដៃរបស់គេ។ ហើយអ្នកទាយនោះ ទាយត្រូវមានសិទ្ធិកាន់ធ្យូងលាក់ម្តង ឯអ្នកដែលត្រូវគេលាក់ធ្យូងក្នុងដៃរួចហើយនោះ ក្រោកឈរទៅចាំទាយធ្យូងវិញ។ ឯអ្នកដែលកាន់ធ្យូងលាក់គ្រាមុននោះ មកអង្គុយសណ្តូកជើងត្រង់កន្លែងដែលអ្នកក្រោកចេញនោះវិញ តែបើទាយមិនត្រូវទេ អ្នកដែលលាក់ធ្យូងនោះ ត្រូវកាន់ធ្យូងលាក់តទៅទៀត។ គេបន្តលេងប្ដូរវេនគ្នា លាក់ និងរក បែបនេះរហូតដល់អស់ពេលលេង ឬអ្នកលេងហត់នឿយ។ ក្រុមណាដែលរកឃើញធ្យូងបានច្រើនដងជាង ឬលាក់ធ្យូងបានច្រើនដងជាង គឺជាក្រុមដែល ឈ្នះ។ ល្បែងលាក់ធ្យូង មិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាក៏ដូចជាសាលាមួយសម្រាប់បណ្ដុះបណ្ដាលគុណសម្បត្តិសំខាន់ៗដល់អ្នកលេងផងដែរ។ ពីព្រោះ តម្រូវឲ្យអ្នកលេងចេះប្រើយុទ្ធសាស្ត្រក្នុងការលាក់បំបាំង និង ការវិភាគក្នុងការស្វែងរក។ ហើយវាជួយពង្រឹងការគិតបែបរិះគិត និងការដោះស្រាយបញ្ហា។ ម្យ៉ាងទៀត អ្នកលេងត្រូវមាន ភ្នែកមុត ក្នុងការសង្កេតគ្រប់កាយវិការ ទឹកមុខ និងសញ្ញាតូចៗ។ ព្រោះធម្មតាអ្នកលាក់ធ្យូងក្នុងដៃរបស់ខ្លួន តែងតែមានទឹកមុខប្លែកជាងគេ ល្មមឲ្យអ្នក ចាំទាយអាចសង្កេតបាន និងទាយត្រូវ។ ព្រមទាំងងាយស៊ើបដោយគ្រាន់តែ ពិនិត្យទឹកមុខមនុស្ស ក៏អាចទាយថា ជាមនុស្សសុចរិត ឬទុច្ចរិតបានដែរ។ ហើយពួកគេត្រូវចងចាំទីតាំង ឬសញ្ញាដែលបានសង្កេតឃើញទាំងនោះ។ ល្បែងនេះក៏បានបង្រៀនពី សារៈសំខាន់នៃការធ្វើការជាក្រុមទៀតផង។ សមាជិកក្រុមត្រូវចេះជួយគ្នា ផ្ដល់យោបល់គ្នា និងរួមគ្នាដោះស្រាយបញ្ហា។ អ្នកលេងត្រូវ គោរពច្បាប់ល្បែង និង ទទួលខុសត្រូវ ចំពោះលទ្ធផលនៃការលេងទោះបីជាឈ្នះ ឬចាញ់ក៏ដោយ។ ការលេងល្បែងលាក់ធ្យូង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការ ថែរក្សាមរតកវប្បធម៌ របស់ដូនតាខ្មែរឲ្យនៅគង់វង្ស និងបន្តរស់រវើកក្នុងចំណោមមនុស្សជំនាន់ក្រោយ។ សរុបសេចក្ដីមក ល្បែងលាក់ធ្យូង គឺជាឧទាហរណ៍ដ៏ល្អមួយនៃល្បែងប្រជាប្រិយខ្មែរ ដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែសម្បូរដោយអត្ថន័យ។ វាបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការបង្កើតសកម្មភាពកម្សាន្តដែលផ្សារភ្ជាប់ជាមួយនឹងការអប់រំ និងការបណ្ដុះបណ្ដាលគុណធម៌ដល់សង្គម។ ការបន្តលេង និងផ្សព្វផ្សាយល្បែងនេះ គឺជារឿងចាំបាច់ណាស់ ដើម្បីធានាថា អត្តសញ្ញាណវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងនៅតែស្ថិតស្ថេរជារៀងរហូត។